សម័យខ្មែរអង្គរ ជាសម័យដែលអាណាចក្រខ្មែររុងរឿងនិងមានឥទ្ធិពលជាងគេនៅអាសុីអាគ្នេយ៍ ដែលសំបូរទៅដោយសំណង់ប្រាសាទនិងក្បាច់រចនាដ៏ល្អប្រណិត។ នៅលើប្រាង្គប្រាសាទមានរូបចម្លាក់និងក្បាច់រចនាជាច្រើនដែលទាក់ទងនិងរឿងព្រេងទេវកថានិងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ខ្មែរពីសម័យអង្គរគោរពបូជាចំពោះអាទិទេពនិងកាន់សាសនាព្រាហ្មណ៍តែក្រោយមកក៏មានការហូររបស់សាសនាព្រះពុទ្ធក្នុងរជ្ជកាលព្រះបាទកៅឌិណ្ឌន្យវរ្ម័នទើបនៅក្នុងប្រាសាទបុរាណមានរូបចម្លាក់ព្រះពុទ្ធផងដែរ។ រីឯក្បាច់រចនាគួរអោយកោតស្ញប់ស្ញែងដោយផ្ទាំង សិលាចារឹក ច្រើនសន្ធឹកសន្ធាប់ដែលមានឆ្លាក់រូបទេវតា ព្រះពុទ្ធ និងរូបផ្សេងៗទាក់ទងទៅនិងព្រាហ្មណ៍សាសនា ។ ចំពោះរូបចម្លាក់ទេវតាមានច្រើនតាមជញ្ជ្រាំប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទព្រះវិហារ ប្រាសាទព្រះខ័ន ប្រាសាទបាគង ប្រាសាទកោះកេរ ប្រាសាទតាព្រហ្មនិងប្រាសាទជាច្រើនទៀត។ ស្ថាបត្យកម្មខ្មែរឆ្លាក់រូបលៀនចេញពីជញ្ជ្រាំប្រាសាទគឺជាចម្លាក់ទាក់ទងនិងរឿងកូរសមុទ្រទឹកដោះដែលបង្ហាញពីការដណ្តើមគ្នាយកទឹកអំរិតដែលមានពពួកទេវតានិងអសុរៈដែលជារឿងនៅក្នុងព្រាហ្មណ៍សាសនា។ រូបចម្លាក់ដែលបានឆ្លាក់នៅជញ្ជ្រាំប្រាសាទមានដូចមាន កងទ័ពខ្មែរដង្ហែក្បួន សមរភូមិជើងទឹកប្រឆាំងនឹងចាម ទិដ្ឋភាពផ្សារខ្មែរដែលមាននៅលើជញ្ជ្រាំងប្រាសាទបាយយ័នដែលនិយាយពីរឿងរ៉ាវជាក់ស្តែងដែលកើតឡើងនាសម័យនោះ។ ការឆ្លាក់រូបទេវតាតាមប្រាង្គប្រាសាទមានដូចរូបកិន្នរ និងរូបរបាំព្រោះនៅសម័យនោះគេជឿថាពពួកទេវតាបានឲ្យពរជ័យសព្ទសាធុកាដល់ព្រះមហាក្សត្រក្នុងការសាងសង់ប្រាសាទ។ ការឆ្លាក់រូបចម្លាក់នៅលើប្រាង្គប្រាសាទគឺជាស្នាដៃរបស់បុព្វបុរសខ្មែរនិងកត់ត្រារឿងរ៉ាវដែលកើតឡើងជាក់ស្តែងសម្រាប់ឲ្យកូនចៅខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។ ចំណែកឯព្រះពុទ្ធក៏សំបូរនៅក្នុងសំណង់ប្រាសាទអង្គរតូចមាន ព្រះពុទ្ធបដិមាតូចធំព្រះភ័ក្ត្រញញឹមដែលសម្រាប់បដិប័ត្រគោរពសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ់។ សម្រាប់រូបព្រះពុទ្ធផងដែរគេដាប់ពីថ្មភក់ឬថ្មបាយក្រៀមដូចគ្នាមានលក្ខណ:ដូចទ្រង់ផ្ទុំ ដេក និងអង្គុយ។ ចម្លាក់របស់ព្រះមានច្រើនសណ្ឋានគេដាប់រូបទ្រង់អង្គុយលើផ្កាឈូកឬមានរចនាក្បាច់ក្របពីលើទ្រង់មានជាសត្វនាគឬក៏ដើមពោធិ៍ជាដើម។ រូបសំណាក់ព្រះពុទ្ធរូបនេះដែលបង្ហាញអំពីស្នាដៃរបស់ព្រះមហាក្សត្រខ្មែរនៅសម័យនោះមានភាពបុិនប្រសប់និងច្នៃប្រឌិតក្នុងការដាប់រូបនីមួយៗឡើងមក។ ការសាងសង់រូបសំណាក់ព្រះពុទ្ធតាមប្រាសាទច្រើននៅសម័យរជ្ជកាលព្រះបាទកៅឌិណ្ឌន្យវរ្ម័នពីព្រោះទាំងព្រះអង្គនិងប្រជារាស្ត្រគោរពនិងជឿលើរឿងបុណ្យបាប។ រីឯសាសនាព្រាហ្មណ៍គឺជាសាសនារបស់ព្រះព្រហ្មដែលមានចែងក្នុងគម្ពីត្រៃវេទហើយកើតមានមុនសាសនាព្រះពុទ្ធដែលស្តេចខ្មែរជាច្រើនជំនាន់បានគោរព។ ប្រាសាទខ្មែរនៅក្នុងប្រទេសកម្ពុជាទាំងអស់សុទ្ធតែមានរូចចម្លាក់ទាក់ទងទៅនិងព្រាហ្មណ៍សាសនាដែលមានរូប ព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្មនិងរូបជាច្រើនទៀត សម្រាប់់រូបដែលឆ្លាក់នៅតាមប្រាង្គប្រាសាទមានចម្លាក់ ទ័ពរទេះអូសដោយសត្វសិង្ហធ្វើចម្បាំង ទេពជិះធ្វើចម្បាំង ទ័ពបក្សីចម្លែកធ្វើចម្បាំង និងព្រះវិស្ណុជិះគ្រុឌធ្វើចម្បាំងដែលលើប្រាង្គប្រាសាទអង្គរតូចនិងប្រាសាទផ្សេងទៀត។ ចំពោះចម្លាក់ដែលបានធ្វើឬដាប់ដែលមានភាពរស់រវើកមានដូចរូបព្រះនរាយណ៍ឬព្រះវិស្ណុដែលជាចម្លាក់ដែលមានដៃ៦ពេលដែលយើងទៅទស្សនានៅប្រាសាទអង្គរតូចយើងឃើញរូបសំណាក់របស់ព្រះអង្គឈរនៅក្នុងប្រាសាទ។ ចំណែកឯរូបចម្លាក់ជាច្រើនទៀតដែលបានឆ្លាក់នៅសម័យអង្គរនោះខ្លះត្រូវបានយកទៅដាក់តាំងនៅសារៈមន្ទីរដែលមានរូបដូចជា ព្រះព្រហ្ម ហរិហរៈអាទិទេពតំណាងឥសូរ ព្រះព្រហ្មរាជ្យ ព្រះស្កន្ទនិងរូបសំណាក់ផ្សេងទៀតដែលស្គាល់មិនអស់។ នៅគ្រប់់សម័យកាលក្រោយនិងមុនអង្គរលទ្ធិនៃសាសនាព្រាហ្មណ៍គឺមានឥទ្ធិពលជាងសាសនាផ្សេងទៀតគ្រប់រជ្ជកាលនៃស្តេចក្នុងសម័យនោះ។ គ្រឿងអលង្ការពីសម័យអង្គរជាគ្រឿងតុបតែងលម្អនិងមានតម្លៃដែលបានរចនាបថពីមាសនិងលោហៈ។ ការរចនាម៉ូដសម័យអង្គរមានភាពល្បីល្បាញដោយសារភាពស៊ីសង្វាក់គ្នា និងភាពសម្បូរបែបជានិមិត្តរូបជួយលើកតម្កើងវប្បធម៌ខ្មែរនាសម័យនោះ។ នៅក្នុងសម័យអង្គរព្រះមហាក្សត្រខ្មែរតែងគ្រងនិងតុបតែងគ្រឿងអលង្ការមានក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិលដើម្បីបង្ហាញពីទំនៀមទម្លាប់ខ្មែរដ៏រុងរឿងដែលសំបូរដោយមាសសំរិទ្ធនិងត្បូងមានតម្លៃជាច្រើនទៀត។ សិប្បករខ្មែរសម័យអង្គរលើកតម្កើងបេតិកភណ្ឌអង្គរដោយធ្វើគ្រឿងអលង្ការដោយផ្អែកលើចម្លាក់ប្រាសាទដូចក្បាំងមកុដនៅលើជញ្ជ្រាំប្រាសាទយើងមានមកុដអប្សរា និងមកុដសម្រាប់គ្រងក្នុងការរៀបអាពាហ៍ពិពាហ៍នាសម័យនោះ គ្រឿងលម្អរបស់ខ្មែរជាច្រើនទៀតត្រូវបានគូរចេញពីគំនូរសម័យអង្គរដែលបង្ហាញរូបព្រះវិស្ណុ និងអប្សរាឬរូបចម្លាក់តាមប្រាង្គប្រាសាទ។ ចំពោះមកុដអប្សរាមានលក្ខណៈដូចបាយសុីឬភួងមាលាដែលមានកំពូលប្រាំពីរនិងមានដាំផ្កាហើយមានរូងរាងដូចប្រាសាទអង្គរវត្តចំណែកឯមកុដខ្លះទៀតគេរចនាបថដូចពស់នាគរាជ។ ចំណែកមកុដខ្លះទៀតមានរចនាម៉ូតដូចទៅនិងចម្លាក់ផ្កា ភ្ញីដែលមាននៅលើជញ្ជ្រាំប្រាសាទធម្មនន្ទ លើទ្វារបញ្ឆោតនៃប្រាសាទមេបុណ្យខាងកើតនិង នៅលើសរសរពេជ្រ និងផ្ដែរ នៃប្រាសាទតោ សំបូរព្រៃគុក។ មកុដជាច្រើនទៀតសម័យនោះមានមកុដក្រវិលដែលមានរចនាក្បាច់ជាកេសរឈូក និងត្របកឈូករួមបញ្ចូលជាមួយក្បាច់ពងត្រីនិងមកុដឥសី មកុដព្រះមហាកុដរាជរបស់ព្រះមហាក្សត្រខ្មែរនៅអាណាចក្រអង្គរ។ រីឯខ្សែក ឬខ្សែដៃជាគ្រឿងអលង្ការដែលពាក់ដោយព្រះមហាក្សត្រិយានីក្នុងសម័យអាណាចក្រអង្គរដែលមានលក្ខណៈរូបរាងផ្កា ខ្លះទៀតមានលក្ខណៈជាក្បាច់ថ្នាក់ហើយមានដាំត្បូងកណ្តាលឬរចនាតាមក្បាច់ប្រាសាទ ដែលឆ្លុះបញ្ចាំពីអរិយធម៌ខ្មែររុងរឿងជាងគេនៅសម័យអង្គរ។ ចំពោះខ្សែក្រវាត់នៅសម័យអង្គរគេធ្វើពីមាសឬប្រាក់ដែលមានក្បាច់រចនាដែលក្បាលខ្សែក្រវ់ាតមានរូបនាគឬមានលក្ខណៈជាស្លឹកពោធិ៍រួចដាប់ត្បូងនៅកណ្ដាលដែលមានភាពស្រស់ស្អាតនិងលិចធ្លោ។ សរុបមក គ្រឿងអលង្ការពីសម័យអង្គរត្រូវបានប្រើប្រាស់សម្រាប់របាំព្រះរាជទ្រព្យ ល្ខោនខោល ការសម្តែងល្ខោននិងការរៀបអាពាហ៍ពិពាហ៍រហូតដល់សព្វថ្ងៃ។